បទចម្រៀងស្នេហាជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមជាតិ លើកទឹកចិត្តប្រជាជន និងជួយស្ដារផ្លូវចិត្តឲ្យរួចផុតពីរបួសស្នាមប្រវត្តិសាស្ត្រ ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពួកវាបានបម្រើការជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការប្រោសរបួសផ្លូវចិត្តដែលបន្សល់ទុកពីអតីតកាលដ៏ឈឺចាប់។ មុនពេលដែលសង្គ្រាមស៊ីវិលផ្ទុះឡើង និងរបបខ្មែរក្រហមចូលមកដល់ បទចម្រៀងស្នេហាជាតិពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាងមោទនភាពជាតិ និង ពង្រឹងស្មារតីស្នេហាជាតិ ក្នុងចំណោមប្រជាជនខ្មែរ។ នេះជាយុគសម័យដែលរដ្ឋាភិបាលបានលើកកម្ពស់យ៉ាងខ្លាំងនូវអត្តសញ្ញាណជាតិ និងការរួបរួម។ បទចម្រៀងទាំងនេះមិនត្រឹមតែជាបទភ្លេងធម្មតានោះទេ ប៉ុន្តែជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ អប់រំ និងបំផុសគំនិត។ ពួកគេបានរំឭកជានិច្ចពី ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរ ដែលសម្បូរទៅដោយអរិយធម៌ខ្ពង់ខ្ពស់ ដូចជាការកសាង ប្រាសាទបុរាណ ដ៏មហិមាដែលបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរស។ បទចម្រៀងស្នេហាជាតិក៏បានលើកតម្កើង សម្រស់ធម្មជាតិ របស់កម្ពុជា ដូចជាព្រៃភ្នំ ទន្លេ និងវាលស្រែ ដែលជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិ។ លើសពីនេះ ពួកគេបានរំលឹកពី វីរភាពរបស់បុព្វបុរស ដែលបានលះបង់ជីវិតដើម្បីការពារទឹកដី និងវប្បធម៌ខ្មែរ។ ការរំឭកទាំងនេះបានជួយបណ្ដុះគំនិត ជាតិនិយម យ៉ាងជ្រាលជ្រៅ និង ការរួបរួម ក្នុងចំណោមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ គោលបំណងចម្បងគឺជំរុញទឹកចិត្តឱ្យប្រជាជនរួមគ្នាធ្វើការដើម្បី កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងរុងរឿង កាន់តែប្រសើរឡើង ស្របតាមទិសដៅរបស់រដ្ឋាភិបាលសម័យនោះ។ បទចម្រៀងស្នេហាជាតិបានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការកសាងសង្គមជាតិដ៏រឹងមាំមួយ។ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែលបានបន្សល់ទុកនូវ របួសស្នាមផ្លូវចិត្តដ៏ជ្រាលជ្រៅ ដល់ប្រជាជនកម្ពុជា បទចម្រៀងស្នេហាជាតិបានផ្លាស់ប្ដូរទម្រង់ និងអត្ថន័យយ៉ាងខ្លាំង។ ជំនួសឱ្យការលើកតម្កើងភាពរុងរឿង និងមោទនភាពជាតិ បទចម្រៀងទាំងនោះបានក្លាយជា សំឡេងនៃការឈឺចាប់ ការបាត់បង់ និងការរស់ឡើងវិញ។ បទចម្រៀងជាច្រើនក្នុងសម័យកាលនោះបានរៀបរាប់ពី ទុក្ខវេទនាដ៏ជូរចត់ ដែលប្រជាជនបានជួបប្រទះ ដូចជាការបែកបាក់គ្រួសារ ការអត់ឃ្លាន ការភ័យខ្លាច និងការបាត់បង់មនុស្សជាទីស្រឡាញ់។ ពួកគេបានក្លាយជា កញ្ចក់ឆ្លុះបញ្ចាំង ពីបទពិសោធន៍រួមនៃការរងទុក្ខវេទនា ដែលមនុស្សជាច្រើនបានលាក់ទុកក្នុងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានបង្ហាញពី ក្តីសង្ឃឹម យ៉ាងមុតមាំក្នុងការកសាងប្រទេសជាតិឡើងវិញពីគំនរផេះផង់ផងដែរ។ ឧទាហរណ៍បទចម្រៀងដ៏ល្បីល្បាញគឺបទ "ឱ! ភ្នំពេញអើយ" ដែលបានរៀបរាប់យ៉ាងច្បាស់ពីការបាត់បង់ និងក្តីនឹករលឹកចំពោះរាជធានីភ្នំពេញដែលធ្លាប់រុងរឿង ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏បានបង្ហាញពី ការប្ដេជ្ញាចិត្ត ក្នុងការស្តារ និងកសាងទីក្រុងនេះឲ្យមានជីវិតឡើងវិញ។ បទចម្រៀងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ជា ការព្យាបាលផ្លូវចិត្តរួមគ្នា សម្រាប់ប្រជាជនដែលនៅរស់រានមានជីវិត ជួយពួកគេឲ្យបញ្ចេញអារម្មណ៍ និងស្វែងរកកម្លាំងចិត្តដើម្បីបន្តជីវិតទៅមុខទៀត។ វាជាការរំលឹកថា ទោះបីជាត្រូវឆ្លងកាត់ទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ក្តីសង្ឃឹមសម្រាប់ការចាប់ផ្ដើមថ្មីនៅតែមាន។ បទចម្រៀងស្នេហាជាតិមានតួនាទីសំខាន់ជាច្រើនក្នុងការស្ដារ និងព្យាបាលផ្លូវចិត្ត ជាពិសេសក្រោយរបួសស្នាមនៃរបបប្រល័យពូជសាសន៍។ ពិតណាស់បទចម្រៀងស្នេហាជាតិបានដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដ៏មានតម្លៃមួយក្នុងការ បញ្ចេញអារម្មណ៍ ដែលបង្កប់ទុកជ្រៅក្នុងចិត្តរបស់ប្រជាជន។ ក្រោយឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនជាច្រើនបានលាក់ទុកនូវអារម្មណ៍ ឈឺចាប់ សោកសៅ ភ័យខ្លាច និងក្តីនឹករលឹក ជាច្រើន ដោយសារតែពួកគេមិនមានកន្លែង ឬមធ្យោបាយសមរម្យដើម្បីបញ្ចេញវា។ ការច្រៀង ឬស្តាប់បទចម្រៀងទាំងនេះបានផ្តល់នូវ ច្រកមួយ សម្រាប់ពួកគេដើម្បីរំដោះអារម្មណ៍ដែលបង្កប់ទាំងនោះ។ វាបានជួយពួកគេ បន្ធូរអារម្មណ៍តានតឹង ផ្លូវចិត្តដែលសង្កត់សង្កិនជាយូរមកហើយ ហើយជាការរំដោះផ្លូវចិត្តមួយផ្នែកធំ ។ លើសពីនេះ បទចម្រៀងស្នេហាជាតិក៏បានក្លាយជា កន្លែងរួមមួយ ដែលពួកគេអាច ចែករំលែកបទពិសោធន៍ឈឺចាប់ ជាមួយគ្នា ដែលជួយឲ្យពួកគេមានអារម្មណ៍ថា មិនឯកាឡើយក្នុងទុក្ខលំបាកដ៏ធំធេងនោះ។ នេះបានបង្កើតនូវចំណងទំនាក់ទំនង និងការយល់ចិត្តគ្នាទៅវិញទៅមកក្នុងសហគមន៍ ព្រមទាំងជំរុញឲ្យមានការគាំទ្រផ្លូវចិត្តគ្នាទៅវិញទៅមកក្នុងដំណើរការព្យាបាលរបួសស្នាមអតីតកាល។ បទចម្រៀងស្នេហាជាតិក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការចងចាំរួម សម្រាប់ប្រជាជនកម្ពុជា។ វាបានជួយរំឭកឡើងវិញនូវប្រវត្តិសាស្ត្រជាតិ ទាំងផ្នែកដ៏រុងរឿងដែលពោរពេញដោយមោទនភាព និងភាពជូរចត់ដែលពោរពេញដោយទុក្ខសោក ការឈឺចាប់ និងការបាត់បង់។ ការចងចាំរួមនេះមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យប្រជាជន មិនបំភ្លេចនូវអ្វីដែលបានកើតឡើង ក្នុងអតីតកាលដ៏ឈឺចាប់ និង រៀនសូត្រពីមេរៀន ដែលទទួលបានពីបទពិសោធន៍ទាំងនោះ។ តាមរយៈបទចម្រៀង ប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការពិតដែលចារនៅក្នុងសៀវភៅ ឬជាការរៀបរាប់ផ្ទាល់មាត់នោះទេ តែជាបទពិសោធន៍ផ្លូវចិត្តដែលនៅតែរស់រវើកក្នុងដួងចិត្តមនុស្សគ្រប់ជំនាន់។ ការស្តាប់បទចម្រៀងទាំងនេះ គឺប្រៀបដូចជាការរំឭកនូវទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានភ្ជាប់មនុស្សជំនាន់មុន និងជំនាន់ក្រោយឲ្យមានអារម្មណ៍រួមគ្នា។ នេះជួយពង្រឹង សាមគ្គីភាព និង មនសិការជាតិ របស់ពួកគេ ដើម្បីរួមគ្នាកសាងអនាគតដ៏ល្អប្រសើរ។ បទចម្រៀងស្នេហាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងអត្តសញ្ញាណជាតិ ឡើងវិញ ជាពិសេសក្រោយពេលដែលអត្តសញ្ញាណនេះត្រូវបានបំផ្លាញស្ទើរគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ របបដ៏ឃោរឃៅនោះបានព្យាយាមលុបបំបាត់រាល់ទម្រង់នៃវប្បធម៌ សិល្បៈ ប្រពៃណី និងជំនឿសាសនា ដែលជាឫសគល់នៃអត្តសញ្ញាណខ្មែរ។ ដូច្នេះហើយ ក្រោយការដួលរលំនៃរបបនេះ ការស្ដារ និងពង្រឹងអត្តសញ្ញាណជាតិឡើងវិញគឺជាកិច្ចការបន្ទាន់បំផុត។ តាមរយៈទំនុកច្រៀង និងបទភ្លេងរបស់ពួកគេ បទចម្រៀងស្នេហាជាតិបានរំឭកពី វប្បធម៌ដ៏សម្បូរបែប ប្រវត្តិសាស្ត្រដ៏រុងរឿង គុណតម្លៃរបស់ខ្មែរ ភូមិសាស្ត្រ និងសម្រស់ធម្មជាតិ។ តាមរយៈបទចម្រៀងស្នេហាជាតិ ប្រជាជនខ្មែរត្រូវបានរំលឹកឡើងវិញអំពី វប្បធម៌ដ៏សម្បូរបែប របស់ខ្លួន។ បទចម្រៀងទាំងនេះបាននាំមកវិញនូវការចងចាំ និងមោទនភាពចំពោះ ទំនៀមទម្លាប់ ប្រពៃណី របាំខ្មែរ ល្បែងប្រជាប្រិយ និងសិល្បៈផ្សេងៗទៀត។ ការរំឭកទាំងអស់នេះបានជួយស្តារ និងពង្រឹងឡើងវិញនូវអត្តសញ្ញាណជាតិ ដែលជាផ្នែកសំខាន់នៃការព្យាបាលផ្លូវចិត្តក្រោយរបបខ្មែរក្រហម។ បទចម្រៀងស្នេហាជាតិក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលឹកដល់ ប្រវត្តិសាស្ត្រដ៏រុងរឿង របស់ខ្មែរផងដែរ។ ពួកគេបាននាំមកវិញនូវការចងចាំអំពី សម័យអង្គរដ៏អស្ចារ្យ វីរភាពរបស់ព្រះមហាក្សត្រ និងបុព្វបុរស។ សម័យអង្គរដ៏អស្ចារ្យ ដែលជាយុគសម័យមាសនៃការកសាងប្រាសាទ និងភាពរុងរឿងនៃអរិយធម៌ខ្មែរ។ វីរភាពរបស់ព្រះមហាក្សត្រ និងបុព្វបុរស ទាំងឡាយដែលបានដឹកនាំ និងលះបង់ដើម្បីកសាង ការពារ និងពង្រីកទឹកដី។ ការរំលឹកទាំងនេះបានជួយពង្រឹងមោទនភាពជាតិ និងស្មារតីរបស់ប្រជាជនខ្មែរ ក្រោយពេលដែលប្រវត្តិសាស្ត្រត្រូវបានបង្ខូច ឬលុបបំបាត់ចោលក្នុងសម័យសង្គ្រាម។ បទចម្រៀងស្នេហាជាតិក៏បានលើកកម្ពស់នូវ គុណតម្លៃសំខាន់ៗរបស់ខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃសង្គម។ ពួកគេបានបំផុសគំនិត និងរំឭកប្រជាជនអំពី សេចក្តីថ្លៃថ្នូរ សេចក្តីក្លាហាន សាមគ្គីភាព ការតស៊ូ និងការស្រឡាញ់ជាតិ។ សេចក្តីថ្លៃថ្នូរគឺជា ការរក្សាបាននូវកិត្តិយស និងតម្លៃខ្លួនជាជនជាតិខ្មែរ។ សេចក្តីក្លាហានគឺជា ភាពអង់អាចក្នុងការតស៊ូជំនះឧបសគ្គ និងការពារជាតិ។ សាមគ្គីភាពគឺជា ការរួបរួមគ្នារបស់ប្រជាជនដើម្បីសម្រេចគោលដៅរួម។ ការតស៊ូសំដៅលើ ឆន្ទៈដ៏មុតមាំក្នុងការជម្នះរាល់ការលំបាក និងមិនចុះចាញ់។ ការស្រឡាញ់ជាតិជា ភក្ដីភាព និងការលះបង់ដើម្បីផលប្រយោជន៍ប្រទេសជាតិ។ គុណតម្លៃទាំងនេះបានជួយស្តារស្មារតីជាតិឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍។ បទចម្រៀងស្នេហាជាតិក៏បានរំលឹក និងលើកតម្កើង ភូមិសាស្ត្រ និងសម្រស់ធម្មជាតិ របស់កម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃព្រលឹងជាតិ។ ពួកគេបានរៀបរាប់ពី ទឹកដី វាលស្រែ ព្រៃភ្នំ ទន្លេ និងប្រាសាទបុរាណជាដើម។ ការរំលឹកទាំងនេះបានជួយឲ្យប្រជាជនមានអារម្មណ៍ភ្ជាប់ខ្លួនទៅនឹងមាតុភូមិ ស្គាល់ពីតម្លៃនៃទឹកដីកំណើត និងបណ្ដុះស្មារតីការពារថែរក្សានូវសម្រស់ធម្មជាតិ និងសម្បត្តិបេតិកភណ្ឌរបស់ខ្លួន។ ការរំឭកឡើងវិញនូវធាតុផ្សំទាំងនេះបាននាំមកនូវ អារម្មណ៍នៃភាពជាម្ចាស់ និងមោទនភាពចំពោះជាតិសាសន៍ខ្លួនឯង។ វាបានជួយឲ្យប្រជាជនមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃ ជាតិខ្មែរដ៏រឹងមាំ និងមានតម្លៃ ដែលបានឆ្លងកាត់ទុក្ខលំបាកជាច្រើន ប៉ុន្តែនៅតែបន្តឈរជើងយ៉ាងរឹងមាំ។ នេះជាដំណើរការដ៏សំខាន់មួយក្នុងការស្ដារផ្លូវចិត្ត និងស្មារតីរបស់ប្រជាជនឡើងវិញ ផ្តល់នូវមូលដ្ឋានគ្រឹះខាងផ្លូវចិត្តដើម្បីរួមគ្នាកសាងអនាគត។ ក្រោយពីឆ្លងកាត់ការឈឺចាប់ដ៏ធំធេងដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បទចម្រៀងស្នេហាជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ក្តីសង្ឃឹម និង ការប្ដេជ្ញាចិត្ត របស់ប្រជាជនខ្មែរក្នុងការ កសាងប្រទេសជាតិឡើងវិញ។ យ៉ាងណាមិញ ភាពខ្មៅងងឹត និងទុក្ខសោកនៃការបាត់បង់បានធ្វើឲ្យប្រជាជនជាច្រើនបាក់ទឹកចិត្ត។ ក្នុងកាលៈទេសៈនោះ បទចម្រៀងស្នេហាជាតិបានក្លាយជា កម្លាំងចិត្ត និង ពន្លឺ មួយដែលបានរំឭកពួកគេថា ទោះបីជាត្រូវឆ្លងកាត់អ្វីក៏ដោយ ក៏អនាគតនៅតែមាន ហើយពួកគេនៅតែមានលទ្ធភាពក្នុងការកសាងវាឡើងវិញ។ បទចម្រៀងទាំងនេះបានជំរុញទឹកចិត្តឲ្យប្រជាជនរៀនបំភ្លេចទុក្ខសោកមួយអន្លើ ហើយបែរមកគិតគូរពី ថ្ងៃស្អែក វិញ។ ពួកវាបានផ្តល់នូវ កម្លាំងសាមគ្គី និង ទិសដៅរួម មួយ ដើម្បីឲ្យប្រជាជនរួមគ្នាធ្វើការដើម្បី អនាគតដ៏ល្អប្រសើរ និង ការអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យ។ វាជាសញ្ញានៃការចាប់ផ្ដើមថ្មីមួយ បន្ទាប់ពីភាពខ្មៅងងឹតបានគ្របដណ្តប់អស់ជាច្រើនឆ្នាំ ដោយបង្ហាញថា ប្រទេសកម្ពុជានឹងងើបឈរឡើងវិញ ហើយឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម។ បទចម្រៀងទាំងនេះបានក្លាយជា ភ្លើងទៀនបំភ្លឺផ្លូវ ក្នុងដំណាក់កាលងើបឡើងវិញរបស់ប្រទេស។ សរុបមក បទចម្រៀងស្នេហាជាតិមិនមែនត្រឹមតែជាការកម្សាន្តធម្មតានោះទេ។ ពួកវាបានដើរតួនាទីជា ឧបករណ៍ដ៏មានឥទ្ធិពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាង និងស្ដារប្រទេសជាតិឡើងវិញ។ ជាក់ស្ដែង បទចម្រៀងទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ បង្រួបបង្រួមជាតិ ព្យាបាលរបួសស្នាមផ្លូវចិត្ត និងជំរុញស្មារតីជាតិនិយម។ បង្រួបបង្រួមជាតិគឹជាការ ភ្ជាប់ទំនាក់ទំនងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែងឲ្យមានអារម្មណ៍តែមួយ។ ព្យាបាលរបួសស្នាមផ្លូវចិត្តសំដៅលើការ ជួយរំដោះទុក្ខសោក និងផ្តល់កម្លាំងចិត្តដល់អ្នកដែលរងគ្រោះពីសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ការជំរុញស្មារតីជាតិនិយមគឺជាការ ដាស់ស្មារតីស្នេហាជាតិ មោទនភាពចំពោះវប្បធម៌ និងបណ្ដុះឆន្ទៈក្នុងការរួមគ្នាកសាងប្រទេសឆ្ពោះទៅរកភាពរីកចម្រើន។ តាមរយៈអត្ថន័យជ្រាលជ្រៅ និងបទភ្លេងដ៏កំសត់លាយឡំនឹងក្តីសង្ឃឹម បទចម្រៀងស្នេហាជាតិបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីប្រវត្តិសាស្ត្រខ្មែរ ហើយនឹងបន្តបន្លឺឡើងជារៀងរហូត។